កញ្ជ្រឹល គឺជាជំងឺទូទៅមួយដែលតែងកើតឡើងចំពោះកុមារក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមជនបទ។ វាជាជម្ងឺម្យ៉ាងដែលបង្កឡើងដោយមេរោគកញ្ជ្រឹល និងងាយឆ្លង។ កុមារដែលមានជំងឺកញ្ជ្រឹលច្រើនតែមានគ្រុនក្តៅខ្លាំង ក្អក ហៀរសំបោរ និងភ្នែកក្រហម កន្ទួលក្រហមលេចឡើងនៅលើដងខ្លួនបន្ទាប់ពីក្តៅខ្លួនពីរបីថ្ងៃ។ កញ្ជ្រឹលអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរចំពោះកុមារដូចជាជំងឺរលាកសួត និងរាគរួសជាដើម។ អាជ្ញាធរសុខាភិបាលលើកទឹកចិត្តឪពុកម្តាយឱ្យធានាថាកុមារទទួលបានវ៉ាក់សាំង MMR ដើម្បីការពារជំងឺកញ្ជ្រឹល។ កង្វះការចាក់ថ្នាំបង្ការ គឺជាមូលហេតុចម្បងនៃការផ្ទុះឡើងនៃជម្ងឺកញ្ជ្រឹលនៅតំបន់ដាច់ស្រយាល។ ជំងឺខាន់ស្លាក់គឺជាជំងឺដ៏គ្រោះថ្នាក់មួយទៀតចំពោះកុមារ ដែលបង្កឡើងដោយបាក់តេរី។ វាប៉ះពាល់ជាចម្បងដល់បំពង់ក និងផ្លូវដង្ហើមខាងលើរបស់កុមារ។ រោគសញ្ញារួមមាន ឈឺបំពង់ក ក្តៅខ្លួន និងមានស្រទាប់ក្រាស់នៅក្នុងបំពង់ក ដែលអាចរារាំងការដកដង្ហើម។ ជំងឺខាន់ស្លាក់អាចប៉ះពាល់ដល់ជីវិតរបស់កុមារ ប្រសិនបើមិនបានព្យាបាលភ្លាមៗជាមួយនឹងថ្នាំអង់ទីអុកស៊ីដង់ និងថ្នាំអង់ទីប៊ីយោទិច។ ការចាក់ថ្នាំបង្ការ ឬ វ៉ាក់សាំងការពារ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបង្ការជំងឺខាន់ស្លាក់។ ជម្ងឺក្អកមាន់ ក៏កើតមានជាទូទៅចំពោះទារកនៅកម្ពុជាដែរ។ វាបណ្តាលមកពីបាក់តេរីម្យ៉ាងឈ្មោះ បេដេថេលឡាភើតថូសសុីស។ អាការៈនៃជម្ងឺនេះធ្វើឱ្យទារកមានការក្អកខ្លាំង។ ផលវិបាកអាចរួមមានជំងឺរលាកសួត និងអាចធ្វើឱ្យទារកឈានទៅរកការស្លាប់ថែមទៀតផង។ វ៉ាក់សាំង DPT ការពារប្រឆាំងនឹងរោគខាន់ស្លាក់ ក្អកមាន់ និងតេតាណូស។ ជម្ងឺតេតាណូសកើតឡើងនៅពេលដែលបាក់តេរីចូលទៅក្នុងខ្លួនកុមារតាមរយៈស្នាមរបួស ឬមុតអ្វីមួយ។ ទារកទើបនឹងកើតគឺងាយរងគ្រោះជាពិសេសចំពោះជំងឺតេតាណូសរបស់ទារកទើបនឹងកើត ប្រសិនបើស្ថានភាពសម្រាលមិនមានអនាម័យ។ រោគសញ្ញារួមមានការរឹងសាច់ដុំ ស្ពឹក និងពិបាកដកដង្ហើម។ ការចាក់ថ្នាំបង្ការ និងការថែទាំមុខរបួសត្រឹមត្រូវ គឺជាវិធីសាស្ត្រការពារដ៏សំខាន់។ ជម្ងឺគ្រុនស្វិតដៃជើងគឺជាជំងឺមេរោគដែលអាចបណ្តាលឱ្យកុមារទៅជាខ្វិន។ ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការលុបបំបាត់ជំងឺស្វិតដៃជើង តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំង។ វ៉ាក់សាំងជំងឺគ្រុនស្វិតដៃជើងត្រូវបានផ្តល់ឱ្យជាច្រើនដង ដើម្បីធានាថាកុមារមានភាពស៊ាំនឹងជម្ងឺនេះ។ ជំងឺរលាកថ្លើមប្រភេទ B ប៉ះពាល់ដល់ថ្លើម ហើយអាចចម្លងពីម្តាយទៅកូនអំឡុងពេលសម្រាល។ ទារកប្រហែលជាមិនបង្ហាញរោគសញ្ញាភ្លាមៗទេ ប៉ុន្តែការឆ្លងមេរោគរ៉ាំរ៉ៃអាចបណ្តាលឱ្យខូចថ្លើមធ្ងន់ធ្ងរ។ ការចាក់វ៉ាក់សាំងភ្លាមៗក្រោយពេលកើតគឺចាំបាច់ដើម្បីការពារជំងឺរលាកថ្លើមប្រភេទ B។ ជំងឺអុតស្វាយបណ្តាលមកពីវីរុសម្យ៉ាងដែលមានឈ្មោះថា វ៉ារីសេលឡាហ្សសស្ទើ។ វាបណ្តាលឱ្យមានពងបែកក្រហមរមាស់ពេញរាងកាយ និងគ្រុនក្តៅស្រាល។ ខណៈពេលដែលជារឿយៗវាមានកម្រិតស្រាល ជំងឺអុតស្វាយអាចបណ្តាលឱ្យមានផលវិបាកខ្លាំងចំពោះកុមារដែលខ្វះអាហារូបត្ថម្ភ។ ជំងឺដៃ ជើង និងមាត់ ឬ ហៅកាត់ថា HFMD ត្រូវបានរាយការណ៍ថា កើនឡើងកាន់តែខ្លាំងឡើងក្នុងចំណោមកុមារកម្ពុជា។ HFMD បណ្តាលមកពីមេរោគ អុីនធើរ៉ូវាយរើសសុីស រួមទាំង ឃោកសាក់គីវាយរើស ។ ការអនុវត្តអនាម័យល្អ ដូចជាការលាងដៃ មានសារៈសំខាន់ក្នុងការបង្ការជំងឺ HFMD ។ ការឆ្លងមេរោគផ្លូវដង្ហើម រួមទាំងជំងឺរលាកសួត និងរលាកទងសួត គឺជាមូលហេតុចម្បងនៃការស្លាប់របស់កុមារ។ គុណភាពខ្យល់មិនល្អ កង្វះអាហារូបត្ថម្ភ និងការទទួលបានការថែទាំសុខភាពមានកម្រិត ធ្វើឱ្យកុមារកាន់តែងាយរងគ្រោះ។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលាជាមួយនឹងថ្នាំអង់ទីប៊ីយោទិច សម្រាប់បង្ករោគដោយបាក់តេរី ជួយសង្គ្រោះជីវិតកុមារជាច្រើននៅកម្ពុជា។ ជំងឺរាគដែលបង្កឡើងដោយបាក់តេរី មេរោគ ឬប៉ារ៉ាស៊ីត កើតមានជាទូទៅចំពោះកុមារកម្ពុជា។ ទឹកកង្វក់ និងគ្មានអនាម័យមិនល្អបានរួមចំណែកបង្កឱ្យមានហានិភ័យខ្ពស់លើកុមារ។ ការព្យាបាលដោយប្រើជាតិទឹកមានសារៈសំខាន់ណាស់ ដើម្បីការពារការស្លាប់ដោយសារជំងឺរាគរូសធ្ងន់ធ្ងរ។ ជំងឺគ្រុនចាញ់ក៏ប៉ះពាល់ដល់សុខភាពកុមារនៅតាមខេត្តជនបទមួយចំនួនផងដែរ។ វាត្រូវបានចម្លងដោយមូសដែលមានមេរោគគ្រុនចាញ់ ហើយអាចបណ្តាលឱ្យកុមារមានអាការៈក្តៅខ្លួនខ្លាំង ញាក់ និងស្លេកស្លាំង។ ការដេកក្នុងមុងជ្រលក់ថ្នាំជួយកាត់បន្ថយហានិភ័យជំងឺគ្រុនចាញ់លើកុមារកម្ពុជា។ ជំងឺរបេងអាចប៉ះពាល់ដល់កុមារក្នុងប្រទេសកម្ពុជា ដែលជាធម្មតាជាជម្ងឺដែលឆ្លងពីមនុស្សពេញវ័យ។ រោគសញ្ញារបេងរួមមាន ក្អកជាប់រហូត ក្តៅខ្លួន ស្រកទម្ងន់ និងអស់កម្លាំង។ វ៉ាក់សាំង BCG ផ្តល់ការការពារមួយចំនួនប្រឆាំងនឹងទម្រង់ធ្ងន់ធ្ងរនៃជំងឺរបេងចំពោះកុមារ។ ជម្ងឺកង្វះវីតាមីន A ធ្វើឱ្យភាពស៊ាំរបស់កុមារចុះខ្សោយ និងធ្វើឱ្យពួកគេងាយនឹងឆ្លងជម្ងឺ។ យុទ្ធនាការសុខភាពនៅកម្ពុជា បន្តចែកថ្នាំបំប៉នវីតាមីន A ដល់កុមារអាយុក្រោម ៥ឆ្នាំ។ ជម្ងឺកង្វះអាហារូបត្ថម្ភក៏ជាជម្ងឺមួយដែលកើតឡើងជាច្រើនចំពោះកុមារដែរ ជាពិសេសក្នុងគ្រួសារក្រីក្រ។ កម្មវិធីសុខភាពសហគមន៍មានគោលបំណងអប់រំឪពុកម្តាយអំពីការផ្ដល់អាហាររូបត្ថម្ភត្រឹមត្រូវឱ្យកុមារ។ ជម្ងឺគ្រុនផ្តាសាយ ឬគ្រុនផ្តាសាយតាមរដូវអាចបណ្តាលឱ្យកុមារក្តៅខ្លួន ក្អក និងអស់កម្លាំង។ ការចាក់វ៉ាក់សាំងផ្តាសាយប្រចាំឆ្នាំត្រូវបានណែនាំ ជាពិសេសសម្រាប់កុមារដែលមានជំងឺរ៉ាំរ៉ៃ។ ជម្ងឺដំបៅដំបែកលើកុមារក៏មានច្រើនដែរ ប្រសិនបើមិនបានព្យាបាលទាន់ពេលទេ ពួកគេអាចនឹងស្ដាប់លែងឮ។ ជម្ងឺកមរមាស់ និងការឆ្លងមេរោគលើស្បែកផ្សេងទៀតគឺកើតមានក្នុងចំណោមកុមារដែលរស់នៅក្នុងមជ្ឈដ្ឋានតូចចង្អៀត និង គ្មានអនាម័យ។ កមរមាស់បណ្តាលឱ្យរមាស់ និងកន្ទួលធ្ងន់ធ្ងរ ដែលជារឿយៗឆ្លងទៅវិញទៅមកនៅក្នុងគ្រួសារ ឬសាលារៀន។ ការព្យាបាលរួមមានគ្រីមលាបស្បែក និងការថែរក្សាអនាម័យផ្ទាល់ខ្លួន។ សព្វថ្ងៃនេះ ឪពុកម្ដាយនៅកម្ពុជាមានការយល់ដឹងកាន់តែច្រើនអំពីរោគសញ្ញាដំបូងៗនៃជម្ងឹខាងលើ តាមរយៈយុទ្ធនាការអប់រំសុខភាពរបស់ក្រសួងសុខាភិបាល។ មណ្ឌលសុខភាពនានានៅតាមភូមិ ស្រុក ផ្តល់ថ្នាំបង្ការ ជំនួយអាហារូបត្ថម្ភ និងការព្យាបាលសម្រាប់ជំងឺទូទៅរបស់កុមារ ដូចដែលបានរៀបរាប់ខាងលើ។ ដូច្នេះ សរុបមកជម្ងឺខាងលើនេះមិនមែនជាការគំរាមគំហែងលើកុមារតទៅទៀតនោះទេ ប្រសិនបើបានចាក់ថ្នាំបង្ការ ឬ ទទួលការព្យាបាលទាន់ពេលវេលា។